ផ្លែខ្វិត គឺជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ផ្លែឈើនេះទទួលបានការនិយមបរិភោគជាយូរណាស់មកហើយ ដោយសារតែរសជាតិដ៏ប្លែក និងពិសេសរបស់វា។ រសជាតិរបស់ផ្លែខ្វិតគឺ ជូរលាយចត់ពេលដែលវាខ្ចីឬចាស់ ហើយពិសេសគឺពេលវាទុំគឺផ្អែមនិងមានក្លិនក្រអូបឈ្ងុយ មិនដូចផ្លែឈើដទៃឡើយ។ ក្រៅពីនេះ ប្រជាជនខ្មែរក៏ចូលចិត្តកែច្នៃផ្លែខ្វិតចាស់ទៅជា គ្រឿងម្ជូរប្លែកៗផងដែរ ។ ភាពងាយស្រួលក្នុងការកែច្នៃនេះ ក៏ជាមូលហេតុមួយដែលធ្វើឲ្យផ្លែខ្វិតក្លាយជាចំណីអាហារដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ផ្លែខ្វិតក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនផងដែរ ដែលល្អសម្រាប់សុខភាព។ រដូវកាលដែលផ្លែខ្វិតសម្បូរផ្លែ ហើយមានរសជាតិឆ្ងាញ់បំផុត គឺនៅចុងរដូវវស្សា រហូតដល់ដើមរដូវប្រាំង។ ដែលនៅក្នុងអំឡុង ដែលជាអំឡុងពេលប្រហែល ខែតុលា ដល់ ខែធ្នូ។ នៅរដូវកាលនេះ អាកាសធាតុអំណោយផលល្អសម្រាប់ដំណាំខ្វិត ដែលធ្វើឲ្យផ្លែរបស់វាមានគុណភាពល្អ និងមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ដូច្នេះ ផ្លែខ្វិតមានលក់យ៉ាងច្រើននៅតាមទីផ្សារ ហើយមានតម្លៃសមរម្យ។ សម្រាប់អ្នកដែលចូលចិត្តផ្លែខ្វិត ការទិញបរិភោគនៅរដូវកាលនេះ គឺល្អបំផុត។ ព្រោះអ្នកនឹងទទួលបានផ្លែខ្វិតដែលមានសភាពស្រស់ល្អ និងរសជាតិពិសេសជាងរដូវផ្សេងៗទៀត។ ប្រជាជនខ្មែរអាចកែច្នៃផ្លែខ្វិតបានចេញជាអាហារបានច្រើន ដូចជា ខ្វិតជាមួយអំបិលម្ទេស ខ្វិតជាមួយទឹកត្រីស្ករ និងខ្វិតជាមួយប្រហុកឆៅចិញ្ច្រាំ ។ សម្រាប់់ខ្វិតជាមួយអំបិលម្ទេស គឺជាការពេញនិយមបំផុតព្រោះងាយស្រួលធ្វើ ដែលប្រជាជនខ្មែរតែងតែយកមកញ៉ាំ។ ដោយគេគ្រាន់តែធ្វើការបុកអំបិល ម្ទេស ស្ករស ប៊ីចេងលាយចូលក្នុង រួចយកមកញ៉ាំជាមួយខ្វិតជាការស្រេច។ ចំណែកឯ ខ្វិតជាមួយទឹកត្រីស្ករវាក៏ពេញនិយមខ្លាំងណស់ដែរ ជាពិសេសនៅតាមទីជនបទ។ ដែលគ្រឿងផ្សំសម្រាប់ធ្វើទឹកត្រីស្ករក៏ងាយស្រួលធ្វើផងដែរ ដែលមាន ទឹកត្រី ស្ករសឬស្ករត្នោត ម្ទេស ខ្ទឹមក្រហម និងប៊ីចេងជាដើម។ ដោយគ្រាន់តែគ្រឿងផ្សំទាំងអស់នេះ លាយចូលគ្នាសព្វ ជាការស្រេច។ ចំំណែកឯខ្វិតវិញគេអាចយកសំបកចេញរួចចិតជាបន្ទះស្តើងៗ។ រីឯ ខ្វិតជាមួយប្រហុកឆៅចិញ្ច្រាំវិញ វាក៏ពេញនិយមខ្លាំងណាស់ដែរ ដោយគេយកប្រហុកឆៅទៅចិញ្ច្រាំឲ្យម៉ត់ល្អ រួចលាយជាមួយស្ករត្នោត ប៊ីចេង ម្ទេស ជាការស្រេច។ ទន្ទឹមនឹងនេះ នៅពេលខ្វិតទុំ គេក៏អាចយកញ៉ាំជាមួយស្ករសបានដែរ។ ប្រទេសកម្ពុជាមានអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែខ្វិត។ ដើមខ្វិតមានពាសពេញផ្ទៃប្រទេស ភាគវាមានតាមផ្ទះរបស់អ្នកភូមិ។ ដូច្នេះ ប្រទេសកម្ពុជាអំណោយផលខ្លាំង ទាំងលក្ខខណ្ឌអាកាសធាតុ ទាំងដី ផងដែរ ។ ដែលបានធ្វើឲ្យផ្លែខ្វិតមានចំនួនច្រើន ដែលជាហេតុធ្វើផ្លែខ្វិតនេះមានការតម្លៃ សមរម្យ ។ ដោយសារតែលក្ខខណ្ឌល្អទាំងអស់នេះ បានជាមិនមានការនាំចូលផ្លែខ្វិតពីប្រទេសផ្សេងឡើយ។